ការដាំបន្លែសម្រាប់បរិភោគនៅក្នុងគ្រួសារគឺជាសកម្មភាពមួយដ៏មានតម្លៃបំផុតសម្រាប់សុខភាព និងការសន្សំសំចៃថវិកា។ ការរស់នៅតាមបែបធម្មជាតិជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងទទួលបានអាហារដែលមានសុវត្ថិភាពខ្ពស់បំផុត។ ការយល់ដឹងអំពីបច្ចេកទេសនៃការថែទាំដំណាំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកដាំដុះលក្ខណៈគ្រួសារគ្រប់រូប។ បន្លែបៃតងដែលយើងដាំដោយផ្ទាល់ដៃតែងតែមានរសជាតិឆ្ងាញ់ប្លែក និងសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ជំហាននៃការប្រមូលផលគឺជាដំណាក់កាលចុងក្រោយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាគុណភាពបន្លែ។ ពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ការចុះបេះបន្លែពីក្នុងសួនគឺនៅចន្លោះម៉ោងប្រាំមួយដល់ម៉ោងប្រាំបីព្រឹក។ ការចុះទៅសួននៅពេលព្រឹកព្រលឹមជួយឱ្យយើងទទួលបានបន្លែដែលនៅរក្សាជាតិទឹកបានពេញលេញ និងមានភាពស្រស់ៗ។ កម្ដៅថ្ងៃនៅពេលថ្ងៃត្រង់អាចធ្វើឱ្យកោសិការបស់រុក្ខជាតិបាត់បង់ជាតិទឹក និងធ្វើឱ្យស្លឹកបន្លែឆាប់ស្រពោនខ្លាំង។ បន្លែដែលប្រមូលផលនៅពេលត្រជាក់មានរសជាតិផ្អែមឆ្ងាញ់ជាងបន្លែដែលត្រូវកម្ដៅថ្ងៃយូរ និងមានសភាពរឹងស្រួយ។ សមាជិកគ្រួសារគួរជួយគ្នាពិនិត្យមើលអាយុកាលរបស់បន្លែនីមួយៗឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តចាប់ផ្តើមបេះ។ ការទុកបន្លែឱ្យនៅយូរហួសអាយុកាលកំណត់អាចធ្វើឱ្យគុណភាពនៃរសជាតិធ្លាក់ចុះ និងមានជាតិសរសៃច្រើនពេក។ ដើមស្ពៃដែលចាស់ពេកតែងតែមានរសជាតិល្វីងខ្លាំង និងមិនសូវមានភាពទន់ល្មើយនៅពេលដែលយើងយកទៅស្ល។ យើងគួរដឹងថាបន្លែស្លឹកភាគច្រើនត្រូវការពេលវេលាប្រមូលផលលឿនជាងបន្លែដែលយកផ្លែ ឬមើមជាអាហារ។ ការកំណត់ពេលវេលាបានត្រឹមត្រូវគឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យម្ចាស់ផ្ទះទទួលបានទិន្នផលដែលមានគុណភាពខ្ពស់។ អ្នកដាំដុះត្រូវត្រៀមសម្ភារៈមួយចំនួនឱ្យបានរួចរាល់សម្រាប់ការចុះទៅប្រមូលផលបន្លែបៃតងនៅក្នុងសួនរបស់ខ្លួន។ បច្ចេកទេសនៃការបេះបន្លែដោយដៃផ្ទាល់ត្រូវធ្វើឡើងដោយភាពផ្ចិតផ្ចង់បំផុត ដើម្បីជៀសវាងការប៉ះពាល់ដល់ឫស។ ការប្រើប្រាស់កន្ត្រៃដែលមានមុខមុតស្រួចគឺជាជម្រើសដ៏ល្អបំផុតសម្រាប់កាត់ទងបន្លែឱ្យមានភាពស្អាតល្អ។ ការប្រើកាំបិតដែលមិនមុតអាចធ្វើឱ្យដើមរុក្ខជាតិមានសភាពជាំ និងបង្កជាឱកាសឱ្យមេរោគចូលបំផ្លាញដើមបាន។ ចំពោះបន្លែដែលដុះជាគុម្ពដូចជាសាឡាត់ យើងគួររើសបេះតែស្លឹកដែលនៅជុំវិញខាងក្រៅតែប៉ុណ្ណោះ។ ការទុកបណ្ដូលកណ្ដាលឱ្យនៅជាប់នឹងដើមនឹងអនុញ្ញាតឱ្យរុក្ខជាតិអាចបន្តលូតលាស់ស្លឹកថ្មីសម្រាប់វគ្គក្រោយ។ វិធីសាស្ត្រនេះជួយឱ្យគ្រួសារមានបន្លែបរិភោគបានយូរអង្វែង និងមិនចាំបាច់ដាំសារជាថ្មីញឹកញាប់ពេកទេ។ ការកាត់បន្លែឱ្យដល់គល់គួរធ្វើឡើងតែចំពោះប្រភេទដំណាំណាដែលយើងចង់បញ្ចប់ការដាំដុះតែប៉ុណ្ណោះ។ យើងត្រូវប្រុងប្រយ័ត្នកុំឱ្យប៉ះទង្គិចដល់ដើមដែលនៅក្បែរគ្នា និងរក្សាសណ្តាប់ធ្នាប់នៅក្នុងរង្វង់សួនដំណាំ។ ការបេះបន្លែដោយការទាញខ្លាំងៗអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធឫស និងធ្វើឱ្យដើមរុក្ខជាតិដួលងាប់បាន។ សកម្មភាពនៃការប្រមូលផលគួរតែធ្វើឡើងដោយភាពថ្នមដៃបំផុត ដើម្បីរក្សាភាពស្រស់ស្អាតរបស់ស្លឹកបន្លែ។ ក្រោយពេលបេះរួចរាល់ យើងត្រូវប្រញាប់យកបន្លែទាំងនោះមកដាក់ក្នុងកន្លែងដែលមានម្លប់ និងមានខ្យល់ចេញចូល។ ការសម្អាតបន្លែក្រោយពេលប្រមូលផលគឺជាកិច្ចការដែលមិនអាចខ្វះបានឡើយ ដើម្បីធានាបាននូវអនាម័យខ្ពស់។ យើងត្រូវយកបន្លែទៅលាងជម្រះជាមួយទឹកត្រជាក់ឱ្យបានស្អាតល្អបំផុត ដើម្បីជម្រះដីខ្សាច់ចេញពីស្លឹក។ ការលាងទឹកត្រជាក់ជួយឱ្យបន្លែរក្សាភាពស្រស់បានយូរ និងជួយកាត់បន្ថយកម្ដៅដែលនៅសេសសល់ក្នុងកោសិកា។ ម្ចាស់ផ្ទះត្រូវពិនិត្យមើលឱ្យបានដិតដល់ក្រែងលោមានសត្វល្អិតតូចៗតោងជាប់នៅតាមចន្លោះស្លឹកបន្លែ។ ស្លឹកណាដែលក្រៀមស្វិត ឬមានសភាពរលួយត្រូវតែរើសចេញឱ្យអស់ភ្លាមៗ និងមិនត្រូវទុកលាយឡំគ្នាឡើយ។ ការទុកស្លឹកដែលខូចនៅជាមួយស្លឹកល្អអាចបណ្តាលឱ្យមានការរាលដាលនៃបាក់តេរី និងធ្វើឱ្យបន្លែឆាប់រលួយ។ បន្លែដែលលាងស្អាតហើយគួរដាក់សម្រស់ទឹកឱ្យអស់សិន មុននឹងសម្រេចចិត្តយកទៅចម្អិន ឬរក្សាទុក។ សុខភាពរបស់អ្នកបរិភោគអាស្រ័យទៅលើភាពស្អាតនៃបន្លែដែលយើងបានរៀបចំទុកដាក់តាំងពីដំណាក់កាលដំបូង។ ការប្រើប្រាស់ទឹកស្អាតសម្រាប់ការលាងសម្អាតគឺជាកត្តាចម្បងក្នុងការការពារជំងឺដែលឆ្លងតាមរយៈចំណីអាហារ។ ប្រសិនបើគ្រួសារមិនទាន់ចង់យកបន្លែមកធ្វើជាម្ហូបភ្លាមៗទេ យើងត្រូវដឹងពីរបៀបរក្សាទុកឱ្យបានត្រឹមត្រូវ។ ការទុកបន្លែឱ្យនៅមានជាតិទឹកច្រើនពេកនៅក្នុងថង់ប្លាស្ទិកអាចធ្វើឱ្យបន្លែឆាប់រលួយ និងបាត់បង់គុណភាព។ យើងគួរប្រើក្រដាសជូត ឬក្រណាត់ស្អាតមកជូតលើស្លឹកបន្លែថ្នមៗ ដើម្បីឱ្យវាមានសភាពស្ងួតល្មម។ ការវេចខ្ចប់បន្លែក្នុងថង់ប្លាស្ទិកដែលមានរន្ធខ្យល់តូចៗជួយឱ្យខ្យល់ចេញចូលបានខ្លះ និងរក្សាភាពស្រស់។ ការដាក់បន្លែចូលក្នុងទូទឹកកកផ្នែកសម្រាប់បន្លែជួយរក្សាវីតាមីនឱ្យនៅស្ថិតស្ថេរបានច្រើនថ្ងៃជាងធម្មតា។ សីតុណ្ហភាពដែលត្រជាក់ល្មមនឹងជួយពន្យឺតដំណើរការរលួយ និងរក្សាជាតិស្រួយនៃបន្លែបៃតងគ្រប់ប្រភេទ។ យើងមិនគួរដាក់បន្លែស្លឹកជិតជាមួយផ្លែឈើដែលទុំខ្លាំងពេកទេ ព្រោះវាអាចធ្វើឱ្យបន្លែឆាប់លឿងស្លោក។ ការយល់ដឹងពីបច្ចេកទេសរក្សាទុកជួយឱ្យយើងមិនខ្ជះខ្ជាយអាហារ និងអាចមានបន្លែស្រស់ប្រើប្រាស់រាល់ថ្ងៃ។ គ្រួសារខ្មែរភាគច្រើនចូលចិត្តទទួលទានបន្លែដែលទើបតែបេះថ្មីៗពីដើម ព្រោះវាផ្តល់នូវរសជាតិផ្អែមឆ្ងាញ់។ ការមានបន្លែទុកក្នុងទូទឹកកកជួយឱ្យការរៀបចំអាហារពេលល្ងាចមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ បន្ទាប់ពីបញ្ចប់ការប្រមូលផលក្នុងវគ្គនីមួយៗ ការរៀបចំដីឡើងវិញគឺជាកិច្ចការដែលត្រូវធ្វើបន្តទៀត។ ដីដែលធ្លាប់ដាំរួចម្តងតែងតែបាត់បង់នូវសារធាតុចិញ្ចឹមមួយចំនួនដែលរុក្ខជាតិបានស្រូបយកអស់ទៅហើយ។ ការកែលម្អគុណភាពដីដោយប្រើជីធម្មជាតិគឺជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ការដាំដុះតាមបែបគ្រួសារ។ ជីកំប៉ុស្តដែលធ្វើពីកាកសំណល់ផ្ទះបាយគឺជាប្រភពនៃអាហាររូបត្ថម្ភដ៏អស្ចារ្យសម្រាប់បន្លែបៃតងគ្រប់ប្រភេទ។ យើងអាចប្រើប្រាស់ជីលាមកសត្វដែលពុកផុយល្អមកច្របល់ជាមួយដី ដើម្បីបង្កើនភាពធូរ និងខ្យល់ក្នុងដី។ ការដាំដុះបន្លែដដែលៗនៅលើរងតែមួយច្រើនដងពេកអាចធ្វើឱ្យដីឆាប់ហួតហែង និងសម្បូរទៅដោយសត្វល្អិត។ ការផ្លាស់ប្តូរមុខដំណាំពីប្រភេទបន្លែស្លឹកទៅជាប្រភេទបន្លែមើមជួយកាត់បន្ថយការកើតមានជំងឺក្នុងដី។ ម្ចាស់សួនគួរទុកឱ្យដីបានសម្រាកខ្លះ និងទទួលបានកម្ដៅថ្ងៃដើម្បីសម្លាប់មេរោគមុននឹងចាប់ផ្តើមដាំថ្មី។ ការសម្អាតស្មៅ និងកម្ទេចកំទីដែលនៅសេសសល់ក្នុងរងដំណាំជួយឱ្យសួនបន្លែមានសោភ័ណភាពស្អាតជានិច្ច។ ការរៀបចំដីបានល្អតាំងពីដំបូងនឹងធានាថាការដាំដុះក្នុងវគ្គបន្ទាប់ទទួលបានទិន្នផលខ្ពស់ និងល្អប្រសើរ។ ការដាំបន្លែនៅផ្ទះមិនត្រឹមតែផ្តល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការហាត់ប្រាណដ៏ល្អសម្រាប់សមាជិកគ្រួសារ។ ក្មេងៗនៅក្នុងផ្ទះនឹងរៀនយល់ដឹងពីតម្លៃនៃធម្មជាតិ និងការខិតខំប្រឹងប្រែងដើម្បីទទួលបានផលផ្លែផ្កា។ សកម្មភាពក្នុងសួនបន្លែជួយកាត់បន្ថយភាពតានតឹង និងបង្កើតភាពស្និទ្ធស្នាលរវាងឪពុកម្តាយ និងកូនៗ។ ការមានសួនបន្លែតូចមួយនៅជុំវិញផ្ទះជួយឱ្យបរិយាកាសជុំវិញមានភាពត្រជាក់ត្រជុំ និងស្រស់បំព្រង។ យើងអាចដាំបន្លែក្នុងផើង ឬក្នុងធុងជ័រ ប្រសិនបើទីធ្លាផ្ទះរបស់យើងមានសភាពតូចចង្អៀតពេក។ ការប្រើប្រាស់ដីឱ្យមានប្រយោជន៍គឺជាការចេះច្នៃប្រឌិតជីវិតឱ្យមានតម្លៃ និងមានភាពសម្បូរបែបជានិច្ច។ បន្លែបៃតងគឺជាប្រភពនៃជាតិសរសៃ និងវីតាមីនដែលរាងកាយត្រូវការជាចាំបាច់ ដើម្បីពង្រឹងភាពស៊ាំ។ ការបរិភោគបន្លែដែលគ្មានជាតិគីមីជួយការពារយើងពីជំងឺផ្សេងៗ និងធ្វើឱ្យស្បែកមានសុខភាពល្អ។ សហគមន៍ដែលចូលចិត្តដាំបន្លែដោយខ្លួនឯងតែងតែមានភាពរឹងមាំ និងមានសន្តិសុខស្បៀងល្អប្រសើរ។ ការចែករំលែកបន្លែដែលលើសពីការប្រើប្រាស់ដល់អ្នកជិតខាងគឺជាទម្លាប់ដ៏ល្អរបស់ប្រជាជនខ្មែរយើង។ សកម្មភាពនេះជួយបង្កើនសាមគ្គីភាព និងការស្រឡាញ់រាប់អានគ្នានៅក្នុងភូមិផងរបងជាមួយឱ្យកាន់តែជិតស្និទ្ធ។ ការយល់ដឹងអំពីបច្ចេកទេសប្រមូលផលគឺជាការបញ្ចប់កិច្ចការដោយជោគជ័យ និងទទួលបានផលជាទីគាប់ចិត្ត។ ម្ចាស់ផ្ទះត្រូវមានការអត់ធ្មត់ និងហ្មត់ចត់ក្នុងគ្រប់ដំណាក់កាលទាំងអស់នៃការថែទាំសួនបន្លែរបស់ខ្លួន។ ការសង្កេតមើលការលូតលាស់របស់រុក្ខជាតិរាល់ថ្ងៃផ្តល់នូវក្តីសុខផ្លូវចិត្តដែលមិនអាចកាត់ថ្លៃបានឡើយ។ បន្លែបៃតងដែលដុះលូតលាស់ល្អបង្ហាញពីការយកចិត្តទុកដាក់ និងការស្រឡាញ់របស់ម្ចាស់ដែលបានថែទាំ។ ការប្រើប្រាស់ទឹកដែលនៅសល់ពីការលាងអង្ករមកស្រោចដំណាំក៏ជាវិធីជួយឱ្យបន្លែដុះលូតលាស់លឿន។ យើងមិនត្រូវប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានជាតិពុលខ្លាំងនៅក្នុងសួនបន្លែជិតផ្ទះនោះឡើយ។ វិធីសាស្ត្រកម្ចាត់សត្វល្អិតតាមបែបធម្មជាតិដូចជាការប្រើទឹកខ្ទឹមស ឬស្លឹកស្តៅមានសុវត្ថិភាពខ្ពស់។ ការការពារប្រសើរជាងការព្យាបាល ដូច្នេះយើងត្រូវឧស្សាហ៍ចុះពិនិត្យមើលស្លឹកបន្លែឱ្យបានរាល់ថ្ងៃ។ ការរៀបចំប្រព័ន្ធស្រោចស្រពឱ្យបានត្រឹមត្រូវជួយសន្សំសំចៃពេលវេលា និងកម្លាំងកាយរបស់ម្ចាស់ផ្ទះ។ បន្លែបៃតងដែលទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់នឹងមានពណ៌ស្រស់ឆើតឆាយ និងមានរសជាតិឆ្ងាញ់ពិសា។ ការរៀនសូត្រពីកំហុសក្នុងការដាំដុះលើកដំបូងនឹងធ្វើឱ្យយើងក្លាយជាអ្នកដាំបន្លែដ៏ចំណានម្នាក់។ ចំណេះដឹងផ្នែកកសិកម្មខ្នាតតូចនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅតាមបែបសម័យថ្មី។ ការបណ្តុះគ្រាប់ពូជដោយខ្លួនឯងជួយឱ្យយើងជឿជាក់លើគុណភាពនៃបន្លែដែលយើងនឹងទទួលបាន។ យើងគួរជ្រើសរើសប្រភេទបន្លែណាដែលងាយស្រួលដុះ និងត្រូវចិត្តសមាជិកគ្រួសារគ្រប់រូបក្នុងការទទួលទាន។ ស្ពៃចង្កឹះ និងត្រកួនគឺជាប្រភេទបន្លែដែលពេញនិយមបំផុតសម្រាប់ការដាំដុះនៅតាមផ្ទះក្នុងប្រទេសយើង។ ការដាំរុក្ខជាតិជីរ គ្រប់ប្រភេទក៏ជួយឱ្យការចម្អិនអាហារប្រចាំថ្ងៃមានភាពងាយស្រួល និងមិនបាច់ទៅផ្សារញឹកញាប់។ សួនបន្លែបៃតងគឺជាមន្ទីរពិសោធន៍ធម្មជាតិសម្រាប់កូនៗរៀនសូត្រពីវដ្តជីវិតរបស់រុក្ខជាតិនីមួយៗ។ ការយល់ដឹងពីរបៀបកាត់បន្លែជួយឱ្យដើមដំណាំមិនងាប់ និងអាចផ្តល់ផលឱ្យយើងបានច្រើនលើក។ បន្លែដែលបេះដោយផ្ទាល់ពីដើមតែងតែរក្សាជាតិផ្អែមបានល្អជាងបន្លែដែលដឹកជញ្ជូនមកពីឆ្ងាយ។ ការរស់នៅតាមបែបស្វ័យភាពលើផ្នែកស្បៀងអាហារគឺជាគោលដៅនៃគ្រួសារដែលមានសុភមង្គល និងសុខភាព។ យើងគួរមានមោទនភាពចំពោះទិន្នផលដែលយើងទទួលបានពីការខិតខំប្រឹងប្រែងនៅលើដីផ្ទាល់ខ្លួន។ ការប្រើប្រាស់សម្ភារៈកែច្នៃមកធ្វើជាផើងដាំដំណាំគឺជាការរួមចំណែកការពារបរិស្ថានឱ្យមានភាពស្អាត។ ការដាំបន្លែគឺជាសិល្បៈនៃការចិញ្ចឹមជីវិតដែលបង្កប់ទៅដោយក្តីសង្ឃឹម និងការតស៊ូព្យាយាមជានិច្ច។ គ្រប់ដំណក់ទឹកដែលយើងស្រោចទៅលើដើមឈើនឹងក្លាយជាអាហារដ៏មានតម្លៃសម្រាប់សុខភាពរបស់យើង។ ការប្រមូលផលដោយត្រឹមត្រូវជួយឱ្យយើងទទួលបានតម្លៃអាហារូបត្ថម្ភខ្ពស់បំផុតពីបន្លែគ្រប់ប្រភេទ។ យើងមិនត្រូវបេះបន្លែទាំងបង្ខំនៅពេលដែលដីមានសភាពស្ងួតខ្លាំងពេកនោះទេ ព្រោះវាធ្វើឱ្យដើមដាច់។ ការស្រោចទឹកឱ្យសើមដីបន្តិចមុនពេលដកបន្លែមើមជួយឱ្យការប្រមូលផលមានភាពងាយស្រួលខ្លាំង។ ការរៀបចំកន្លែងដាក់បន្លែឱ្យមានរបៀបរៀបរយជួយឱ្យសោភ័ណភាពក្នុងផ្ទះបាយមានភាពស្រស់ស្អាត។ ការយល់ដឹងពីបច្ចេកទេសកសិកម្មតាមផ្ទះជួយឱ្យយើងក្លាយជាអ្នកប្រើប្រាស់ដែលឆ្លាតវៃ និងដឹងខុសត្រូវ។ ការមានបន្លែបរិភោគដោយមិនបារម្ភពីរឿងជាតិគីមីគឺជាសេចក្តីសុខដ៏ធំបំផុតសម្រាប់មនុស្សគ្រប់រូប។ ការថែរក្សាសួនបន្លែឱ្យមានភាពបៃតងគ្រប់រដូវកាលគឺជាជោគជ័យមួយនៃការគ្រប់គ្រងការងារផ្ទះ។ យើងត្រូវចេះសង្កេតមើលអាកាសធាតុដើម្បីត្រៀមលក្ខណៈការពារដំណាំពីការបំផ្លាញនៃទឹកភ្លៀងខ្លាំង។ ការរៀបចំដំបូលសំណាញ់ស្តើងពីលើរងបន្លែជួយការពារស្លឹកបន្លែពីការជាំដោយសារតំណក់ទឹកភ្លៀង។ ការដាំបន្លែគឺជារឿងសាមញ្ញ ប៉ុន្តែវាទាមទារនូវបេះដូងដែលស្រឡាញ់ និងការយកចិត្តទុកដាក់ពិតប្រាកដ។ យើងគួរចងចាំថាគុណភាពនៃដីគឺជាប្រភពនៃជីវិត និងភាពរីកលូតលាស់នៃបន្លែគ្រប់ទម្រង់។ ការបន្ថែមជីធម្មជាតិឱ្យបានទៀងទាត់ជួយឱ្យដីមិនងាយរឹង និងរក្សាសំណើមបានល្អសម្រាប់រុក្ខជាតិ។ ការចូលរួមចំណែកដាំបន្លែនៅផ្ទះគឺជាការជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ឬ កាបូនឌីអុកស៊ីតពីការដឹកជញ្ជូនអាហារ។ យើងអាចបង្កើតតំបន់បៃតងតូចមួយនៅក្នុងទីក្រុងបានតាមរយៈការដាំបន្លែនៅលើដំបូលផ្ទះ ឬយ៉រ។ ការប្រមូលផលបន្លែបៃតងដោយផ្ទាល់ដៃផ្តល់នូវអារម្មណ៍ជឿជាក់លើសុវត្ថិភាពនៃអាហារដែលយើងទទួលទាន។ បន្លែស្រស់ៗជួយឱ្យម្ហូបអាហារមានរសជាតិឆ្ងាញ់ពិសា និងទាក់ទាញអារម្មណ៍អ្នកដែលបានទទួលទាន។ ការចំណាយពេលត្រឹមតែដប់ប្រាំនាទីក្នុងមួយថ្ងៃដើម្បីមើលសួនបន្លែនឹងផ្តល់លទ្ធផលយ៉ាងអស្ចារ្យ។ យើងត្រូវបង្រៀនឱ្យកូនចៅស្គាល់ពីឈ្មោះបន្លែ និងអត្ថប្រយោជន៍របស់វាចំពោះរាងកាយមនុស្សយើង។ សួនបន្លែគឺជាកន្លែងដែលបង្កើតនូវភាពរីករាយ និងក្តីស្រឡាញ់នៅក្នុងរង្វង់គ្រួសារជារៀងរាល់ថ្ងៃ។ ការចាប់ផ្តើមដាំបន្លែពីថ្ងៃនេះគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់សុខភាពនាពេលអនាគតដ៏យូរអង្វែង។ បន្លែបៃតងដែលយើងដាំដោយខ្លួនឯងនឹងក្លាយជាចំណីអាហារដ៏មានសុវត្ថិភាពបំផុតសម្រាប់មនុស្សជាទីស្រឡាញ់។ ការយល់ដឹងពីបច្ចេកទេសប្រមូលផល និងការរៀបចំដីនឹងជួយឱ្យសួនបន្លែដុះលូតលាស់ជានិរន្តរ៍។ សេចក្តីសុខពិតប្រាកដកើតចេញពីការរស់នៅតាមបែបសាមញ្ញ និងការចេះប្រើប្រាស់ធនធានជុំវិញខ្លួន។ ការប្រមូលផលបន្លែបៃតងគឺជាសក្ខីភាពនៃភាពជោគជ័យនៃការថែទាំ និងការស្រឡាញ់ធម្មជាតិរបស់យើង។ យើងសង្ឃឹមថាការដាំដុះនៅតាមផ្ទះនឹងក្លាយជាទម្លាប់ដ៏ល្អសម្រាប់ប្រជាជនគ្រប់រូបក្នុងសង្គម។ ការអភិវឌ្ឍសួនបន្លែគ្រួសារ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជីវភាពឱ្យកាន់តែប្រសើរ។ ចំណេះដឹងទាំងអស់នេះនឹងជួយឱ្យការរស់នៅប្រចាំថ្ងៃរបស់អ្នកពោរពេញទៅដោយសុខភាព និងភាពរីករាយ។